គ្រប់សង្គមមនុស្ស មិនថាតែក្រុង ស្រុកស្រែចំការ ប្រជុំជន តែងតែមានអ្នកមាន អ្នកក្រ អ្នកចេះដឹង និងអ្នកឆោតល្ងង់ជាដើម។ មានជនខ្លះមិនចេះ ហើយធ្វើជាចេះ ក្នុងរឿងអ្វីមួយ មិនយល់ ធ្វើជាយល់ មិនដឹង ធ្វើជាដឹង ។ សុភាសិតមួយពោលថា ចេះឲ្យគេកោត ឆោតឲ្យគេអាណិត សំដៅដល់ការធ្វើអ្វីមួយត្រូវមានជំនាញច្បាស់លាស់ និងការដឹងខ្លួនថាល្ងង់ ។ នៅត្រង់ឃ្លាថា បើចេះ ចេះឲ្យគេកោត ប្រសិនបើគិតជាលក្ខណៈសាមញ្ញគឺមានន័យថា ធ្វើយ៉ាងណាឲ្យគេសរសើរចំពោះចំណេះដឹងដែលបុគ្គលខ្លួនឯងមាន ក្នុងនាមជាអ្នកចេះដឹងមួយរូប។ ជាការធម្មតា គ្មាននរណាអាចចេះសព្វគ្រប់វិជ្ជាការទូទៅនោះទេ ។ ជាការពិត ភាពថ្លៃថ្នូរ របស់អ្នកចេះដឹង មិនស្ថិតនៅត្រង់ខ្លួនបានសិក្សាខ្ពស់ ដល់ថ្នាក់បណ្ឌិត ឬមកពីសាលាល្បី មានសញ្ញាបត្រខ្ពស់ នោះទេ។ ប្រសិនបើគ្រាន់តែជាបុគ្គលចេះដឹងមួយរូប តែគ្មានសីលធម៌ មិនចេះឲ្យតម្លៃអ្នកដទៃ មានអំនួត អួតក្អេងក្អាង មានឧបាយអាក្រក់ ធ្វើឲ្យអ្នកជុំវិញខ្លួនទទួលរងការវិនាសដោយសារខ្លួន បុគ្គលនោះក៏គ្មានអ្នកណាគេកោតសរសើរនោះដែរ។ អ្នកចេះដឹងត្រូវតែជាមនុស្សចេះយល់ការណ៍ ក្នុងការប្រើប្រាស់ចំណេះដឹងរបស់ខ្លួន តម្លៃរបស់ខ្លួន ចំពោះមហាជនទូទៅ នោះទើបអាចទាញបានការកោតសរសើពីអ្នកដទៃ។ យ៉ាងណាមិញ ឃ្លាថា បើឆោត ឆោតឲ្យគេអាណិត ឃ្លានេះ ដូនតាខ្មែរ លោកបានស្គាល់យ៉ាងច្បាស់ពីសភាពរបស់មនុស្សឆោតល្ងង់។ ជាទូទៅមនុស្សឆោតល្ងង់ គឺចូលចិត្តអួតក្អេងក្អាង ចាត់ទុកខ្លួនឯងពូកែ ទាំងមិនដឹងអី។ ជាពិសេសអ្នកដែលឆោតល្ងង់មួយចំនួន តែងតែមិនទទួលបានការស្រឡាញ់ពីអ្នកជុំវិញខ្លួន និងការអាណិតអាសូរពីអ្នកដទៃទ្បើយ។ បើចេះអ្វីមួយ ត្រូវធ្វើការនោះឲ្យចេញជារូបរាងល្អស្អាត ចំណេះដែលបាននាំមកនូវការសរសើរ។ អ្នកចេះដឹងមានសមត្ថភាពខ្ពស់ មានជំនាញច្បាស់លាស់ មានទេពកោសល្យ និងថ្វីដៃល្អប្រសើរ បើគេចាប់កាន់ការងារអ្វីមួយ មានគម្រោង មានវិធានត្រឹមត្រូវល្អណាស់ ។ ម្ល៉ោះហើយការងាររបស់អ្នកមានជំនាញតែងប្រព្រឹត្តទៅបានសមរម្យស្អាតល្អ និងមានមាត្រដ្ឋានតាមលក្ខណៈបច្ចេកទេសខ្ពង់ខ្ពស់ ។ ពាក្យថា ឆោត នៅពេលនេះ លោកសំដៅយកមនុស្សដែលល្ងង់ មានសមត្ថភាពទន់ខ្សោយ កម្រិតនៃការយល់ដឹងមានតិចតួចស្ដួចស្ដើង ។ ម្ល៉ោះហើយបើគេធ្វើការអ្វីមួយ គេតែងពិគ្រោះសាកសួរយោបល់ពីអ្នកដែលចេះជាងខ្លួន ដើម្បីយកមកពិសោធន៍ និងការណែនាំពីគេមកអនុវត្ត ។ វាឆ្លុះបញ្ចាំងពីទិដ្ឋភាពមួយនៃលក្ខណៈវប្បធម៌ខ្មែរ ដែល ការអាណិតអាសូរ និងការយោគយល់ ត្រូវបានគេឱ្យតម្លៃខ្ពស់។ សុភាសិតនេះ ចេះឲ្យគេកោត ឆោតឲ្យគេអាណិត មានខ្លឹមសារអប់រំមនុស្សគ្រប់សាសន៍ បើចេះអោយចេះ ល្ងង់អោយចំល្ងង់ ឆោតអោយចំឆោត។ សុភាសិតនេះ គឺបានបង្ហាញពីវិធីអប់រំមួយបែប របស់ដូនតាខ្មែរ ចំពោះអ្នកចេះដឹង និងអ្នកឆោតល្ងង់ ឲ្យយល់ច្បាស់ពីសភាពរបស់ខ្លួន និងនិស្ស័យរបស់ខ្លួនឲ្យបានច្បាស់។